រីឯ សាច់ត្នោត ដែលបានមកពីផ្លែត្នោតខ្ចី មានមានសភាពទន់ល្មើយ ថ្លា និងមានក្លិនឈ្ងុយតិចៗ គឺជាគ្រឿងផ្សំដ៏ល្អសម្រាប់បង្អែម។ ហើយដែលយើងអាចយកវាមកចិតជាចំណិតតូចៗ មកលាយជាមួយនឹងទឹកដោះគោ និងទឹកកកជាវិធីសាមញ្ញ និងងាយស្រួលធ្វើញុាំ។ យើងថែមទាំងអាចយកសាច់ត្នោតមកធ្វើជា បបរត្នោតបានទៀតផង ដែលមានគ្រឿងផ្សំជាមួយនឹងអង្ករដំណើបមានរសជាតិឆ្ងាញ់។ ការធ្វើបង្អែមត្នោត គេយកសាច់ត្នោតខ្ចីមកហាន់ជាដុំៗ រួចយកទៅស្ងោរជាមួយខ្ទិះដូង ស្ករត្នោត អំបិលបន្តិច និងស្លឹកតើយ ដើម្បីបង្កើនក្លិនឈ្ងុយ។ បង្អែមនេះមានរសជាតិផ្អែម រាវល្មម ឈ្ងុយខ្ទិះដូង និងមានសាច់ត្នោតទន់ៗ ឆ្ងាញ់ជាប់មាត់ ជាពិសេសពេលញ៉ាំត្រជាក់ៗ។ សាច់ត្នោតខ្ចី ក៏អាចយកទៅកែច្នៃធ្វើម្ហូបតាមការពេញនិយម ហើយថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង។ ឧទាហរណ៍ដូចជា សម្លរកកូរផ្លែត្នោត ជាមុខម្ហូបខ្មែរមួយមុខដែលប្រើប្រាស់ផ្លែត្នោតខ្ចី ផ្សំជាមួយគ្រឿងកកូរ និងបន្លែចម្រុះមកធ្វើ។ សម្លនេះមានរសជាតិផ្អែមតិចៗ ចេញពីផ្លែត្នោត លាយឡំជាមួយរសជាតិប្រៃ ហឺរ ឈ្ងុយគ្រឿងកកូរ និងមានសភាពខាប់ល្មម ឆ្ងាញ់ប្លែកមាត់។ ជាពិសេសសម្រាប់អ្នកចូលចិត្តរសជាតិប្លែកៗ និងគ្រឿងដិតៗ។ មានគ្រឿងផ្សំជាច្រើន ដូចជា ផ្លែត្នោត ត្រីរ៉ស់ និងគ្រឿងកកូរដូចជា រំដេង ខ្ទឹមស ម្ទេស សណ្ដែកដីលីង និងអង្ករលីង ដែលធ្វើឱ្យម្ហូបមានរសជាតិឆ្ងាញ់ និងក្លិនឈ្ងុយជាពិសេស។ ហើយក៏មានបន្លែចម្រុះផ្សំជាមួយដូចជា ត្រប់វែង ល្ហុងខ្ចី សណ្ដែកកួរ ស្លឹកបាស ចេក ល្ពៅ ត្រប់ពុតលំញង។ ផ្លែត្នោតមានសារៈប្រយោជន៍ មិនមែនត្រឹមតែអាចយកធ្វើជាបង្អែម និងម្ហូបបានប៉ុណ្ណោះទេ ថែមទាំងមានជីវជាតិអាចជួយដល់សុខភាពបានផងដែរ។